ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកម្សាន្ត និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបានរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលនាំឲ្យមានការកើនឡើងនូវតម្រូវការសម្រាប់ ពិធីករអាជីព និងអ្នកបញ្ចូលសំឡេង។ វិជ្ជាជីវៈទាំងពីរនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន កម្សាន្តអារម្មណ៍ និងភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតមាតិកា និងទស្សនិកជន។ ពិធីករអាជីព គឺជាបុគ្គលដែលទទួលខុសត្រូវក្នុងការដឹកនាំ និងសម្របសម្រួលព្រឹត្តិការណ៍ផ្សេងៗដូចជា កម្មវិធីទូរទស្សន៍ វិទ្យុ កម្មវិធីប្រគំតន្ត្រី សន្និសីទ កិច្ចប្រជុំ ឬពិធីមង្គលការជាដើម។ តួនាទីសំខាន់របស់ពួកគេរួមមានការដឹកនាំកម្មវិធី ណែនាំអ្នកចូលរួម ឧទ្ទិសនាមភ្ញៀវកិត្តិយស និងរៀបចំលំដាប់លំដោយនៃកម្មវិធីឱ្យមានភាពរលូន។ ពួកគេមានភារកិច្ចបង្កើតបរិយាកាសឱ្យកម្មវិធីមានភាពរស់រវើក ទាក់ទាញ និងរីករាយ ដោយប្រើប្រាស់ពាក្យសម្ដី ចលនា និងភាពកំប្លែងសមរម្យ។ ក្រៅពីនេះ ពួកគេត្រូវគ្រប់គ្រងពេលវេលាយ៉ាងតឹងរ៉ឹង ដើម្បីធានាថាកម្មវិធីប្រព្រឹត្តទៅតាមការកំណត់ និងចេះដោះស្រាយស្ថានការណ៍ដែលមិនបានរំពឹងទុក។ ភាពប៉ិនប្រសប់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនក៏ជាចំណុចសំខាន់ផងដែរ។ ការផ្ដល់នូវលក្ខខណ្ឌការងារសមរម្យ និងអត្ថប្រយោជន៍ត្រឹមត្រូវ គឺជាកត្តាដ៏សំខាន់ ដើម្បីឱ្យពួកគេមានអារម្មណ៍ល្អ និងចូលរួមយ៉ាងសកម្ម ក្នុងវិស័យការងារ។ ការរីកចម្រើននៃស្ថានីយទូរទស្សន៍ វិទ្យុ ក្រុមហ៊ុនផលិតកម្ម និងបណ្ដាញផ្សព្វផ្សាយអនឡាញ យូធូប តិកតុក ហ្វេសបុក បានបង្កើតឱកាសការងារកាន់តែច្រើន។ ការកើនឡើងនៃព្រឹត្តិការណ៍ សន្និសីទ ការប្រគំតន្ត្រី និងពិធីជប់លៀងផ្សេងៗក៏បានជំរុញឱ្យមានតម្រូវការពិធីករជំនាញកាន់តែច្រើនឡើង។ ពិធីករជាច្រើនប្រើប្រាស់បណ្ដាញសង្គមដើម្បីបង្កើតកេរ្តិ៍ឈ្មោះ និងទាក់ទាញអ្នកគាំទ្រ។ លើសពីនេះ អ្នករៀបចំកម្មវិធីកាន់តែយកចិត្តទុកដាក់លើ គុណភាពនៃការដឹកនាំកម្មវិធី ដើម្បីធានាឱ្យព្រឹត្តិការណ៍នីមួយៗទទួលបានជោគជ័យ។ ដើម្បីជោគជ័យក្នុងវិជ្ជាជីវៈនេះ យើងត្រូវមានជំនាញសំខាន់ៗ ជាច្រើន។ វត្តមានលើឆាក មានភាពជឿជាក់ ថាមវន្ត និងអាចទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន។ យើងត្រូវមានចំណេះដឹងទូលំទូលាយអំពីប្រធានបទផ្សេងៗ ដើម្បីអាចពិភាក្សា និងសម្របតាមស្ថានការណ៍។ លើសពីនេះ ថែមទាំងមានភាពបត់បែន ដើម្បីអាចបត់បែនតាមស្ថានការណ៍មិនបានរំពឹងទុក និងមានសមត្ថភាពដោះស្រាយបញ្ហាបានរហ័ស។ គេចាំបាច់ត្រូវស្តាប់ដោយយកចិត្តទុកដាក់ចំពោះអ្នកចូលរួម និងទស្សនិកជន។ ងាកមកកាន់ អ្នកសិល្បៈបញ្ចូលសំឡេងវិញ គឺជាបុគ្គលដែលប្រើប្រាស់សំឡេងរបស់ខ្លួនដើម្បីសម្ដែងតួអង្គ ពន្យល់អត្ថបទផ្សាយពាណិជ្ជកម្ម និយាយអត្ថាធិប្បាយ ឬបញ្ចូលសំឡេងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ តួនាទី និងភារកិច្ចរបស់ពួកគេមានដូចជា បញ្ចូលសំឡេងតួអង្គ ក្នុងរឿងគំនូរជីវចល ភាពយន្តបរទេសដែលបកប្រែ ឬវីដេអូហ្គេម។ ពួកគេក៏ធ្វើអត្ថាធិប្បាយ សម្រាប់ភាពយន្តឯកសារ វីដេអូបង្រៀន ឬកម្មវិធីទូរទស្សន៍។ ជាងនេះទៅទៀត សំឡេងរបស់ពួកគេត្រូវបានប្រើប្រាស់សម្រាប់ សំឡេងពាណិជ្ជកម្ម តាមទូរទស្សន៍ វិទ្យុ ឬអនឡាញ។ សំឡេងស្វ័យប្រវត្តិ សម្រាប់ប្រព័ន្ធទូរស័ព្ទ ឬប្រព័ន្ធប្រកាសព័ត៌មានសាធារណៈ។ មូលហេតុនៃការកើនឡើងការរីកចម្រើននៃប្រព័ន្ធឌីជីថល ការកើនឡើងនៃប៉ុស្តិ៍ យូធូប ផតខាស់ អូឌីយ៉ូប៊ុក និងមាតិកាឌីជីថលផ្សេងទៀត តម្រូវឲ្យមានអ្នកសិល្បៈសំឡេងដើម្បីផលិតមាតិកា។ ឧស្សាហកម្មកម្សាន្តដូចជាឧស្សាហកម្មភាពយន្ត ការបកប្រែរឿងបរទេស និងកម្មវិធីធ្វើឲ្យកុមារបានរីកចម្រើនគួរឲ្យកត់សម្គាល់។ ទីផ្សារពាណិជ្ជកម្ម ក៏បានប្រើប្រាស់សំឡេងកាន់តែច្រើនដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្ម។ លើសពីនេះ ភាពងាយស្រួលក្នុងការផលិត ដោយបច្ចេកវិទ្យាទំនើបអនុញ្ញាតឲ្យការថតសំឡេង និងកាត់តកាន់តែមានភាពងាយស្រួល និងរហ័ស។ វិជ្ជាជីវៈទាំងពីរនេះកំពុងមានការរីកចម្រើន ប៉ុន្តែក៏ប្រឈមនឹងបញ្ហាជាច្រើនដែលទាមទារដំណោះស្រាយ។ ទាក់ទងនឹងការអភិវឌ្ឍន៍សាលា ឬស្ថាប័នមួយចំនួនបានចាប់ផ្តើមផ្តល់ វគ្គបណ្ដុះបណ្ដាលជំនាញ សម្រាប់ពិធីករ និងអ្នកសិល្បៈសំឡេង។ ការប្រើប្រាស់ បច្ចេកវិទ្យា និងឧបករណ៍ទំនើបក៏បានជួយបង្កើនគុណភាពការងារ។ បណ្ដាញទំនាក់ទំនង ការបង្កើតសហគមន៍ ឬសមាគមសម្រាប់ពិធីករ និងអ្នកសិល្បៈសំឡេងជួយឲ្យពួកគេអាចចែករំលែកបទពិសោធន៍ និងជំនួយគ្នាទៅវិញទៅមក។ ជាពិសេស វិជ្ជាជីវៈទាំងពីរនេះក៏កំពុងទទួលបាន ការទទួលស្គាល់ កាន់តែច្រើនពីសាធារណជន និងទីផ្សារ។ កង្វះការបណ្តុះបណ្តាលផ្លូវការ គឺជាបញ្ហាមួយ ដោយមិនទាន់មានស្ថាប័នបណ្តុះបណ្តាលជំនាញច្បាស់លាស់ និងមានស្តង់ដារខ្ពស់គ្រប់គ្រាន់នៅឡើយ។ ដោយសារតែការកើនឡើងនៃអ្នកចាប់អារម្មណ៍ ទីផ្សារក៏មាន ការប្រកួតប្រជែងខ្ពស់។ អ្នកខ្លះនៅតែមិនទាន់វាយតម្លៃខ្ពស់ចំពោះ តម្លៃសេវា របស់ពិធីករអាជីព និងអ្នកសិល្បៈសំឡេងនៅឡើយទេ។ ការប្រើប្រាស់សំឡេងច្រើនក៏អាចប្រឈមនឹង បញ្ហាសុខភាពសំឡេង ប្រសិនបើគ្មានការថែទាំត្រឹមត្រូវ។ លើសពីនេះ ការប្រែប្រួលបច្ចេកវិទ្យា និងការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) អាចនឹងជះឥទ្ធិពលដល់អ្នកសិល្បៈសំឡេងមួយចំនួននាពេលអនាគត។ សរុបមក ពិធីករអាជីព និងអ្នកសិល្បៈសំឡេងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តនៅកម្ពុជា។ ទោះបីជាមានការរីកចម្រើនក៏ដោយ ក៏វិជ្ជាជីវៈទាំងនេះនៅតែទាមទារការបណ្ដុះបណ្ដាលបន្ថែម ការទទួលស្គាល់តម្លៃ និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានានូវនិរន្តរភាព និងគុណភាព។